រាមកេរ្តិ៍ គឺជាស្នាដៃអក្សរសិល្ប៍ដ៏ល្បីល្បាញបំផុតមួយក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលបានច្នៃប្រឌិតចេញពីរឿងរាមាយណៈនៃឥណ្ឌា ប៉ុន្តែបានបន្ថែមអត្ថន័យ និងសាច់រឿងដោយស្នាដៃអ្នកនិពន្ធបុរាណ។ ស្នាដៃដ៏ប្រពៃប្រណិតនេះ ត្រូវបានគេស្គាល់ និងគេចាត់ទុកថាជាស្នាដៃអក្សរសិល្ប៍ដ៏មានតម្លៃមួយក្នុងបណ្តារដ្ឋនៃទ្វីបអាស៊ី ទៀតផង។ កាលពីដើមឡើយប្រទេសកម្ពុជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រទេសឥណ្ឌា ដែលជាបុព្វហេតុនាំអោយឥណ្ឌាយកនូវវប្បធម៌របស់ខ្លួនមកផ្សព្វផ្សាយដល់ជាតិខ្មែរ ហើយវប្បធម៌នេះវាស្របទៅនឹងផ្នត់គំនិតខ្មែរ ។ ម៉្យាងទៀត រឿងរាមកេរ្តិ៍ខ្មែរជារឿងដែលបានបង្ហាញពីតម្លៃវប្បធម៌ជាតិ និងអរិយធម៌ ដែលនាំអោយសិល្បករខ្មែរបានធ្លាក់ដំណើររឿងនៅតាមជញ្ជាំងប្រាសាទនានា។ សម័យក្រោយមករូបចម្លាក់ទាំង នោះបានប្រែក្លាយទៅជាក្បាច់របាំតន្ត្រីយ៉ាងរស់រវើកដែលភ្ញៀវជាតិអន្តរជាតិទទួលនិងឱ្យតម្លៃ យ៉ាងខ្ពស់បំផុត។ រឿងរាមកេរ្តិ៍ខ្មែរត្រូវបានគេធ្វើការកែច្នៃពីរឿងរាមាយណៈឥណ្ឌាមកជារបស់ខ្មែរ ហើយ ស្របតាមចិត្តគំនិតជាតិយើង ដែលអាចឱ្យខ្មែរយើងទទួលយកបាន និងដឹងឮគ្រប់គ្នាទូទាំង ប្រទេស ព្រមទាំងចាត់ទុករឿងនេះទៀតសោតជាអក្សរសិល្ប៍ជាតិ ហើយស្ថិតនៅក្នុងព្រលឹង ជាតិខ្មែរជាដរាប។ នៅនគរព្ធយុធ្យា មានមហាក្សត្រមួយព្រះអង្គព្រះនាមព្រះបាទទសរថព្រមទាំងមហេសី ៣ព្រះអង្គ គឺនាងកោសកល្យាណ នាងកៃកេសី និងនាងសមុទ្រ។ ក្រោយមក មហេសីទាំងបីអង្គនេះ គ្មាន ព្រះរាជ្យបុត្រសោះ ព្រះអង្គក៏ធ្វើពិធីបូជាយញ្ញសុំបុត្រដោយយកសេះទៅដុតទាំងរស់។ ជាមួយ នោះព្រះនារាយណ៍ក៏កាឡាខ្លួនជាមនុស្សខ្មៅម្នាក់យក បាយបាយាស មកថ្វាយព្រះបាទ ទសរថ ហើយព្រះអង្គក៏បានយកបាយនោះចែកជាបីចំណែក ឱ្យទៅមហេសីទាំងបីអង្គបាន សោយ គ្រប់ៗគ្នា។ ក្រោយមកមហេសីទាំងបីអង្គ ក៏មានបុត្រមែន គឺនាងកោសកល្យាណ ប្រសូតបានព្រះរាម នាងកៃកេសីប្រសូតបានព្រះភិរុត ចំណែកនាងសមុទ្រវិញ ប្រសូតបាន ព្រះលក្សណ៍ និងព្រះសុត្រុត។ លុះក្រោយមកព្រះរាមនិងព្រះលក្សណ៍ក៏បានយាងចេញទៅរៀនសិល្ប៍ជាមួយនឹងឥសី ពិស្វាមិត្រ លុះត្រាតែចប់គម្ពីរវេទ។ បន្ទាប់ពីសិក្សាចប់រួចមក ឥសីពិស្វាមិត្រក៏បានរៀបចំធ្វើ ហោមពិធីជាកិត្តិយសថ្វាយដល់អ្នកទាំងពីរ។ នៅថ្ងៃមួយ មានយក្សមួយកាឡាខ្លួនជាក្អែកខ្មៅដ៏ធំ មួយឈ្មោះកាកនាសូរ មកហោះឆាបបំផ្លាញអាស្រមរបស់ឥសីខ្ទេចខ្ទីអស់។ ឥសីខឹងយ៉ាងខ្លាំង ហើយក៏ជបធ្នូសរឱ្យព្រះរាមបាញ់សម្លាប់កាកនាសូរនោះមួយរំពេច។ នៅឯនគរ មិថិលា នាងសីតាជាបុត្រចិញ្ចឹមរបស់ ព្រះជនក លុះមានវ័យគ្រប់ការ ព្រះអង្គក៏មានបំណងរើសគូស្រករអោយនាង។ ពេលនោះ ព្រះអង្គក៏បានរៀបចំពិធីលើក ធ្នូស ដើម្បីជ្រើសរើសគូស្រករឱ្យនាងសីតា។ ឥសីពិស្វាមិត្រ ក៏នាំព្រះរាម និង ព្រះលក្សណ៍ទៅចូលរួមប្រឡងលើកធ្នូសររបស់ព្រះបាទជនក ដើម្បីយកនាងសីតាធ្វើជាអគ្គមហេសីដែរ។ នៅទីនោះ បានមានបេក្ខជនជាច្រើនរូបមកពីភពទាំងបី ដែលជាបុរសដ៏អង់អាច មានកម្លាំង និងមានបុណ្យស័ក្កិខ្ពង់ខ្ពស់ សុទ្ធសឹងតែមានបំណងចង់ប្រឡងលើកធ្នូសររបស់ព្រះបាទជនក។ សូម្បីតែព្រះឥសូរ ដែលជាទេវដ៏មានអំណាចខ្ពង់ខ្ពស់បំផុតនៅលើលោក ក៏ព្រះអង្គយាងមក ដើម្បីចូលរួមប្រឡងលើកធ្នូសររបស់ព្រះបាទជនក ជាមួយបេក្ខជនដទៃទៀតផងដែរ។ ប៉ុន្តែគ្មានបេក្ខជនណាមួយលើកធ្នូសរនោះរួចឡើយ គឺមានតែព្រះរាមមួយអង្គទេ ដែលលើករួច។ ព្រះបាទជន ក៏ឱ្យដំណឹងទៅព្រះបាទទសរថ ដើម្បីយាងមកជាអធិបតី ក្នុងពិធី រាជាភិសេករវាងព្រះរាម និងនាងសីតា។ ក្រោយមកព្រះរាម ព្រះក្សណ៍ នាងសីតានិងព្រះបាទ ទសរថបានធ្វើដំណើរនិវត្តន៍មកនគរព្ធយុធ្យាវិញ ហើយបានជួបជាមួយមហាគ្រូសិល្ប៍ឈ្មោះ រាមបរមសូរ នៅកណ្តាលផ្លូវ។ រាមបរសូរ បានចោទប្រកាន់ព្រះរាមថា ព្រះរាមលួចឈ្មោះរបស់ខ្លួន ត្រូវតែមកសុំទោសខ្លួន ហើយព្រះរាមក៏បានផ្ចាញ់រាមបរមសូរក្នុងពេលនោះទៅ។ លុះមកដល់នគរព្រះបាទ ទសរថ មានបំណងចង់ឱ្យព្រះរាមឡើយសោយរាជ្យស្នងពីព្រះអង្គ។ ប៉ុន្តែត្រូវនាង កៃកេសី ទូលជំទាស់ដោយសំអាងលើពាក្យសត្យ ដែលព្រះបាទទសរថបានសន្យាថា នឹងឱ្យបុត្ររបស់នាង កៃកេសី គឺព្រះភិរុតឡើងសោយរាជ្យនៅពេលដែលច្បាំងឈ្នះព្រះអាទិត្យ។ ព្រះបាទទសរថ មានគំនិតចង់បំបែកនគរ ជាពីរផ្នែកប៉ុន្តែនាងកៃកេសី មិនយល់ព្រមហើយក៏តម្រូវឱ្យព្រះរាម ចេញទៅតាំងសិល្ប៍ក្នុងព្រៃចំនួន១៤ឆ្នាំ ទើបអាចចូលមកសោយរាជ្យសម្បត្តិវិញ។ ព្រះ លក្សណ៍ខ្ញាល់យ៉ាងខ្លាំងបម្រុងសម្លាប់នាងកៃកេសី ប៉ុន្តែត្រូវព្រះរាមហាមឃាត់។ បន្ទាប់មក ព្រះរាម ព្រះលក្សណ៍ និងនាងសីតា ក៏បានធ្វើដំណើរចូលព្រៃ ហើយជួបនឹងអ្នកថ្មើរព្រៃម្នាក់ឈ្មោះ កូខ័ន ដែលមានរូបរាងអាក្រក់ ប៉ុន្តែមានចិត្តល្អជួយរំលែកទុក្ខព្រះរាមដោយបានផ្គត់ផ្គង់ ម្ហូបអាហារផ្សេងៗថ្វាយដល់ព្រះរាម។ ព្រះរាម ចាត់ទុក កូខ័នជាបងប្អូនបង្កើត ប៉ុន្តែដោយព្រះអង្គពុំអាចនៅទីនោះបានក៏លាកូខ័នទៅភ្នំចិត្រកូដ ដើម្បីបួសជាឥសី ។ នៅពេលដែលព្រះរាមធ្វើដំណើរចេញពីកូខ័នមក ព្រះរាម បានទតឃើញព្រៃមួយកំពុងឆេះដោយកំដៅព្រះអាទិត្យ។ ពេលដែលព្រះ រាមមកដល់ ស្លឹកឈើដែលខ្លោច ផ្កាឈើដែល ឆេះក្រៀមក៏ស្រាប់ តែប្រែជារីកស្រស់ញញឹមឡើងវិញ។ រីឯព្រះអាទិត្យ ដែលកំពុងតែបញ្ចេញកម្ដៅយ៉ាងខ្លាំង ក៏ ស្រាប់តែបន្ថយកម្ដៅរបស់ខ្លួនវិញ។ លុះធម្មជាតិរីកស្រស់ញញឹមហើយ ព្រះរាមក៏បានប្រៀប ធៀបធម្មជាតិទៅនឹងរឿងរ៉ាវ របស់ព្រះអង្គថា ព្រះអង្គគឺជាផ្កាច្បាផ្គរ នាងសីតាគឺជាផ្កាននោង តំណាងឱ្យមាសសុទ្ធ។ ព្រះលក្សណ៍ជាផ្កាចម្ប៉ាតំណាងឱ្យមាសនព្វន្ត ហើយដោយឡែកតែនាងកៃកេ សី តំណាងឱ្យកន្លង់ឬធ្យូងខ្មៅ។ ក្រោយមកក៏បានប្រៀបប្រដូចនាងកៃកេសីជាសត្វមយូរីដែល ពាំទងឈូកឱ្យកូនវាស៊ី ដោយស្មានថាជាសត្វពស់។ ក្រោយមកព្រះរាម បានទៅជួបនឹងឥសី ពារទ្វាទ្យ ដែលបានពន្យល់ព្រះរាមអំពីទ្រឹស្តីព្រាហ្មណ៍និយមខ្លះ ហើយក៏បានចង្អុលបង្ហាញផ្លូវ ឱ្យព្រះរាម ទៅបួសជាឥសីនៅភ្នំចិត្រកូដ។ នៅក្នុងនគរព្ធយុធ្យា ព្រះបាទទសរថ ទ្រង់បានសោយទិវង្គត បន្ទាប់ពីបានគ្រងរាជ្យយ៉ាងយូរ និងទទួលបានការគោរពយ៉ាងខ្ពង់ខ្ពស់ពីប្រជាជន។ នាងកៃកេសីបានសរសេរសំបុត្រ ទៅបញ្ឆោតព្រះភិរុតឱ្យមកគ្រងរាជ្យសម្បត្តិ ដោយក្លែងថា ឱ្យមកជាអធិបតីក្នុងពិធីរាជាភិសេក ព្រះរាមនិងនាងសីតា។ ព្រះភិរុតត្រេកអរយ៉ាងខ្លាំង ហើយក៏ធ្វើដំណើរមកកាន់នគរភ្លាម ប៉ុន្តែព្រះអង្គទ្រង់ទតឃើញនគរ ស្ងាត់ជ្រងំប្រជារាស្ត្រ បោះបង់មុខរបរទាំងអស់។ លុះទ្រង់ជ្រាប រឿងពិតព្រះភិរុតខ្ញាល់យ៉ាងខ្លាំង មានបំណងចង់សម្លាប់នាងកៃកេសី ប៉ុន្តែដោយការអង្វករ របស់ព្រះនាង ព្រះភិរុតក៏សុខចិត្តធ្វើដំណើរទៅតាមព្រះរាមឱ្យមកសោយរាជ្យវិញ។ ព្រះរាម មិនបានទទួលនូវសេចក្តីអង្វរករនេះទេ ព្រោះទ្រង់គោរពពាក្យសច្ចៈ ហើយក៏ប្រគល់សុពណ៌បាទតំណាងរាជ្យសម្បត្តិ ឱ្យទៅព្រះភិរុត។ នៅពេលដែល ព្រះភិរុត វិលត្រឡប់មកវិញ ព្រះរាម ព្រះលក្សណ៍ និងនាងសីតា ក៏បានចាកចេញពីភ្នំចិត្រកូដដែរ។ ក្សត្រទាំងបីអង្គបានធ្វើដំណើរទៅព្រៃភ្នំទណ្ឌការណ្យ ហើយបានជួបនឹងយក្សមួយឈ្មោះ ពិរោធ។ ខ្សែទី៣ ពេលធ្វើដំណើររបស់ស្ដេចទាំងបី យក្សពិរោធនោះក៏ចូលឆក់យកនាងសីតាបាត់ទៅ។ ព្រះលក្សណ៍ធានាខ្លួនចេញតស៊ូយកនាងសីតាមកវិញ ប៉ុន្តែព្រះលក្សណ៍ចាញ់ឫទ្ធានុភាយក្ស ព្រះរាមក៏ថ្លែងស សម្លាប់យក្សនោះទៅ។ ដោយមានចិត្តអាក់អន់ នឹង ឫទ្ធានុភាពយក្សបែបនេះ ព្រះលក្សណ៍ក៏សុំលាព្រះរាមចេញទៅតាំងសិល្ប៍ ដើម្បីរំលឹកមន្តអាគមដែលទ្រង់បានសិក្សាកន្លងមកឡើងវិញ។ ពេលនោះមានប្អូនស្រីយក្សមួយឈ្មោះនាង សូរបនខា បានមកសុំសេចក្តីស្នេហាពីព្រះរាម ព្រះរាមក៏បញ្ចុះបញ្ចូលឱ្យទៅជួបព្រះលក្សណ៍ទៅវិញ។ ព្រឹត្តិការណ៍បញ្ចុះបញ្ចូលឱ្យទៅជួបព្រះលក្សណ៍នេះគឺទៅវិញទៅមកចំនួន ពីរលើក។ នៅទីបំផុត នាងសូរបនខាក៏ប្រើពាក្យ សំដីមិនសមគួរធ្វើឱ្យ ព្រះលក្សណ៍ក្រេវក្រោធ រហូតប្រើអំពើហិង្សា កាត់ដៃ កោរសក់នាងសួរបនខា ហើយធ្វើអោយស្រែកទ្រហោយំរំពងពេញព្រៃ។ នាងសូរបនខា ក៏បានប្រែកាឡាជាយក្ខិនីវិញ ហើយក៏បាន ស្រែកឮរហូតទៅដល់ក្រុងខរ ដែលជាបង។ ក្រុងខរ ដែលជាបង ក៏បានបញ្ជូនមេទ័ពយក្សមួយរូប ឈ្មោះ ខុនទសណ៍ ឱ្យមកនាំនាងសូរបនខា វិលចូលនគរវិញ ហើយក៏កេណ្ឌពលនាំគ្នាលើកទ័ពមកច្បាំងនឹង ព្រះរាមព្រះលក្សណ៍ ។ ក្រុងខរ បានបញ្ជាឱ្យ ខុនទសណ៍ ចូលច្បាំងមុនគេបន្ទាប់មក ត្រីមុខ ហើយក្រោយបំផុត គឺក្រុងខរខ្លួនឯង។ ប៉ុន្តែយក្សទាំងអស់ សុទ្ធតែត្រូវវិនាសស្លាប់ដោយធ្នូរសររបស់ព្រះរាមគ្មានសល់។ លុះឃើញបងរបស់ខ្លួនស្លាប់អស់ហើយ នាងសូរបនខាក៏យកដំណឹងនេះទៅប្រាប់ក្រុងរាពណ៍ ជាបង ដែលសោយរាជ្យនៅនគរលង្កា។ នាងបានទាំងអួតសរសើរអំពីលំអឯករបស់នាងសីតា ហាក់ដុតចិត្តក្រុងរាពណ៍ឱ្យលុងក្នុងផ្លូវកាមគុណ ហើយក៏បានជំរុញឱ្យក្រុងរាពណ៍ទៅយកនាង សីតាមកធ្វើជាមហេសីទៀតផង។ ក្រុងរាពណ៍មានចិត្តត្រេកត្រអាលក៏បានពិភាក្សាជាមួយប្អូនៗរួចហើយក៏បានបញ្ជាទាំង បង្ខំឱ្យសេនាម្នាក់ឈ្មោះ មហារីក កាឡាខ្លួនជាប្រើសមាស រត់កាត់អាស្រមបញ្ឆោតព្រះរាម ងាយខ្លួនចូលចាប់នាងសីតា។ ពេលឃើញប្រើសមាស នាងសីតាក៏បានបង្ខំឱ្យព្រះរាមចេញទៅបាញ់ប្រើសមាសនោះ ដើម្បីយកស្បែកមកធ្វើជាកម្រាលនៅពេលយាងចូល ទៅសោយរាជ្យវិញ។ ទោះបីព្រះរាមបញ្ជាក់ថា ជាប្រើសមាសក្លែងក្លាយក៏ដោយ ក៏ព្រះនាងនៅតែទាមទារឱ្យព្រះរាមចេញទៅចាប់ប្រើសនោះឱ្យទាល់តែបាន។ ប្រើសមាសត្រូវសររបស់ព្រះ រាម មុននឹងស្លាប់ក៏ស្រែកបន្លំជាសំឡេងព្រះរាមហៅឱ្យព្រះលក្សណ៍ចេញទៅជួយទ្រង់ថាត្រូវរបួស។ ព្រះលក្សណ៍ដឹងថាជាល្បិចកលយក្សដែរ ប៉ុន្តែដោយការបង្ខំរបស់នាងសីតាក៏សុខចិត្តធ្វើដំណើរទៅតាមព្រះរាម។ ពេលនោះក្រុងរាពណ៍ក៏បានប្រែកាឡាខ្លួនធ្វើជាឥសីដើរតម្រង់មករកនាងសីតា។ ដោយបានឃើញព្រាហ្មណ៍ក្លែងក្លាយ នាងសីតាក៏ចេញមកធ្វើនមស្ការ។ ពេលនោះព្រាហ្មណ៍អត់ទ្រាំមិនបានក៏សរសើរនាងសីតាថាស្វាមីបំបរបង់ចោល ហើយគេចង់មានភ្នែកមួយសែន អណ្តាតមួយលាន ទុកសម្រាប់មើល និងសរសើរទើបគេអស់ចិត្ត។ នាងសីតាក៏បានសរសើរអំពីឫទ្ធានុភាពរបស់ព្រះរាម ប្រាប់ទៅរាពណ៍វិញ ហើយបានសុំឱ្យ ក្រុងរាពណ៍ថយចេញពីអាស្រមនាងជាប្រញាប់ទៀតផង។ ក្រុងរាពណ៍ ក៏បានកាឡាខ្លួនជា យក្សទសមុខដ៏អស្ចារ្យឡើងវិញ ហើយខំអួតសរសើរពីឫទ្ធានុភាពរបស់គេ ប្រាប់នាងសីតា។ នាងសីតាបាន ឆ្លើយតបទៅវិញ ដោយបញ្ជាក់ពីទឹកចិត្តព្រះនាង ចំពោះស្វាមីរបស់នាង គឺ ភក្តីភាពចំពោះព្រះរាមជានិច្ច។ នៅទីបំផុតក្រុងរាពណ៍ ក៏បានឆក់យកនាងសីតាឆ្ពោះទៅក្រុង លង្កាបានដូចបំណង។ ពេលហោះចេញទៅ ក្រុងរាពណ៍បានជួបប្រយុទ្ធនឹងគ្រុឌមួយឈ្មោះ ជតាយុ ដែលជាមិត្តសម្លាញ់របស់បិតាក្មេកនាងសីតា។ លុះច្បាំងគ្នាអស់រយៈពេលយូរទៅៗមិនឈ្នះ មិនចាញ់ ក្រុងរាពណ៍ក៏លួចហូតចិញ្ចៀនរបស់នាងសីតា ចោលត្រូវជតាយុបាក់ស្លាបធ្លាក់ដល់ ដី។ បន្ទាប់មកនាងសីតាក៏បានផ្តាំផ្ញើនឹងសត្វកុកឱ្យយកដំណឹងនេះទៅទូលថ្វាយព្រះរាមផង។ លុះចាប់មកដល់ហើយ ក្រុងរាពណ៍បានយកនាងសីតាទៅទុកក្នុងសួនអលោក។ រីឯព្រះរាមព្រះលក្សណ៍ក្រោយពេល ដែលបាញ់ប្រើសរួច ក៏ធ្វើដំណើរមករកនាងសីតាវិញ លុះរកមិនឃើញក៏យំសោក ហើយធ្វើដំណើរទៅជួបនឹងជតាយុ ដែលបានប្រាប់ដំណឹងពីរឿងក្រុងរាពណ៍ មកឆក់យកនាងសីតា។ ព្រះរាមបានទៅជួបសត្វកុកទៀត កុកក៏បានប្រាប់ដំណឹងដែលនាងសីតាបានផ្ដាំប្រាប់ ប៉ុន្តែត្រូវព្រះលក្សណ៍ត្មះតិះដៀល ហើយកុកក៏បានតិះដៀលវិញ។ ព្រះរាមខ្លាចពាក្យដំនៀល របស់កុកនេះលេចឮវែងឆ្ងាយតទៅទៀត ក៏លើធ្នូសរបម្រុងបាញ់សម្លាប់សត្វកុក តែកុកបានសុំ ទោសហើយធានាជួយច្បាំងព្រះអង្គយកនាងសីតាមកវិញ ព្រះអង្គក៏ដាក់ធ្នូចុះ។ ព្រះរាមបាន ទៅជួបនឹងយក្សឈ្មោះ កុម្ព័ន្ធ ដែលមានបំណងសម្លាប់ព្រះអង្គ តែត្រូវព្រះអង្គសម្លាប់ចោលបាត់ទៅ។ ចំណែកឯនៅក្នុងព្រៃហេមពាន្ត មានស្ដេចក្របីមួយឈ្មោះ មហិង្សារាជ បានសម្លាប់ក្របី ឈ្មោលទាំងអស់ ហើយប្រមូលក្របីញីធ្វើជាប្រពន្ធ។ សូម្បីតែកូនខ្លួន ដែលកើតមកឈ្មោលក៏ មហិង្សារាជ សម្លាប់ចោលដែរ គឺទុកតែកូនញីប៉ុណ្ណោះ។ មានមេក្របីមួយឈ្មោះ សន្តគិរី បានកើតកូនឈ្មោលមួយឈ្មោះ ទូភី ហើយមានបំណងចង់ថែរក្សាក៏ភៀសខ្លួនសំងំក្នុងព្រៃ។ នាងសន្តគីរី បានទូន្មានកូនឱ្យខំហាត់ឱ្យបានខ្លាំងក្លាជាងមុនៗនឹងបានទៅជួបឪពុក។ ការខិតខំប្រឹងប្រែង របស់ទូភី ក៏បានសម្រេច ដោយមានកម្លាំងរហូតដល់វ័ធដើមឈើធំៗរលំខ្ទេចខ្ទីរអស់។ ហើយក៏ទៅអង្វរករឪពុកឱ្យទទួលស្គាល់ខ្លួនជាកូន ប៉ុន្តែមហិង្សារាជមិនយល់ព្រម ហើយបើកការប្រយុទ្ធគ្នារវាងឪពុកនឹងកូនក៏កើតមានឡើង។ នៅទីបំផុត ទូភី បានប្រហារជីវិតឪពុក ហើយបន្តបេសកកម្មតម្រាប់តាមឪពុកតទៅទៀត ។ តាំងពីពេលនោះមកទូភី ក៏តែងតែដើររករឿងគេឯង ដូចជារករឿង ឥសីបញ្ចាលឹង្គនាង ទេពធីតារក្សាសមុទ្រហេមពាន្ត ហើយទីបំផុតក៏ទៅរករឿង ពាលីជាស្តេចស្វាដែលសោយរាជ្យនៅ ខាស់ខិនបុរី។ ការប្រយុទ្ធគ្នារវាងទូភី និងស្ដេចស្វា ពាលី បានប្រព្រឹត្តទៅអស់រយៈពេល៧យប់៧ថ្ងៃ។ ដោយប្រយុទ្ធនៅកណ្តាលវាលមិនឈ្នះមិនចាញ់ ពាលីក៏នាំទូរភីទៅប្រយុទ្ធក្នុងគុហារមួយ ដោយបញ្ជាឱ្យសុគ្រីព ជាប្អូនយកថ្មមកសន្ធាប់មាត់រូង លុះកាលណាឃើញឈាមក្រហមដែលជាឈាមរបស់ខ្លួនហូរចេញមក។ ពាលីប្រើល្បិចកលសម្លាប់ទូភីបានដូចបំណង តែដោយទេវតា បាចផ្កាអបអរសាទរច្រើនពេក ធ្វើឱ្យឈាមខ្មៅរបស់ក្របីប្រែទៅជាពណ៌ក្រហម ដូចជាឈាម ពាលីទៅវិញ។ សុគ្រីពឃើញឈាមក្រហមនឹកស្មានថាជាឈាមរបស់បងខ្លួន ក៏បម្រុងនឹងចូល ទៅសងសឹកជំនួសបង តែពួកសេនាបានហាមឃាត់ ហើយយកថ្មសន្ធប់មាត់រូងនោះទៅ។ ពាលីបានកាត់ក្បាលក្របីទូភី ចោលទំលាយថ្មសន្ធប់រូងនោះហើយក៏ធ្វើដំណើរមកដល់ នគរវិញទាំងកំហឹងឆាបឆេះ។ ទោះបីសុគ្រីតខំពន្យល់ពីការពិតយ៉ាងណាក៏ដោយ ក៏ពាលីពុំ ព្រមជឿដែរ ហើយបានទះក្បាលប្អូននៅចំណោមមុខមន្ត្រីទាំងឡាយទៀតផង។ សុគ្រីពខ្មាស គេពេកក៏ហោះគេចតែត្រូវពាលីតាមទះតប់ក៏ចុះមកវិញ។ ពាលីចាប់ជើងសុគ្រីពបានបម្រុង បោកសម្លាប់នៅលើកំពូលភ្នំតែសុគ្រីពរើរួច ហើយរត់ទៅពួននៅលើភ្នំ ។ ពាលីពុំអាច ចូលភ្នំនេះតាមសុគ្រីពបានឡើយ ព្រោះគេបានធ្វើឱ្យឈាមទូភីហូរកាត់អាស្រមឥសីមតង្គ ជា ហេតុនាំឱ្យឥសីខឹងដាក់បណ្តាសារឱ្យគេស្លាប់ បើសិនជាគេហ៊ានចូល។ សុគ្រីពឈឺចាប់ គិតតែពីយំទាល់តែទឹកភ្នែកហូរក្លាយជាស្ទឹង។ នៅពេលនោះ មានតែក្មួយរបស់សុគ្រីបម្នាក់ឈ្មោះហនុមាន ដែលតាមជួយគាំពារ និងកំដរ ។ ពេលធ្វើដំណើរមកតាមរកនាងសីតា ព្រះរាមព្រះលក្សណ៍បានទៅសម្រាកនៅក្រោម ដើមស្វាយមួយ។ បន្ទាប់ពីធ្វើដំណើរយូរមកដើម្បីរកនាងសីតា ដើរឆ្លងកាត់ព្រៃភ្នំមក ព្រះរាមទ្រង់មានអារម្មណ៍នឿយហត់ ព្រះរាមក៏បានផ្ទំនៅលើភ្លៅព្រះលក្សណ៍។ ពេលនោះព្រះអាទិត្យនៅនឹងថ្កល់ថ្ងៃ ដើម្បីបាំងឆ័ត្រម្លប់ក្រោមដើមស្វាយដែលឱ្យព្រះរាមជ្រក។ នៅពេលឃើញព្រឹត្តិការណ៍ដូចនេះ សុគ្រីពក៏បាន ឱ្យហនុមានតាមរកអ្នកមានបុណ្យ ។ ហនុមាន ឡើងលើដើមស្វាយ ឃើញរូបកងចក្រនៅក្នុង បាតដៃព្រះរាមក៏សម្គាល់ថាជាអ្នកមានបុណ្យ ហើយបេះស្លឹកស្វាយ ស្លុតី (សរសើរ)ព្រះរាម។ ព្រះលក្សណ៍ ខ្លាចព្រះរាមភ្ញាក់ក៏ទាញធ្នូបាញ់ហនុមាន ប៉ុន្តែធ្នូនោះត្រូវហនុមានឆក់យកទៅ។ ព្រះលក្សណ៍ ក៏ទាញធ្នូព្រះរាមបម្រុងបាញ់ទៀត ប៉ុន្តែព្រះរាមភ្ញាក់ឡើង ហើយសួររករឿងហេតុ។ ព្រះរាម ឃើញស្វានោះប្លែកពីស្វាដទៃទៀត ព្រោះមាន កុណ្ឌល (ប្រដាប់សម្រាប់ពាក់ត្រចៀក) ពាក់នៅត្រចៀក។ ហនុមានក៏ចុះពីលើ ដើមស្វាយទទួលព្រះរាមជាចៅហ្វាយរបស់ខ្លួន ពីព្រោះព្រះរាមអាចមើលឃើញកុណ្ឌលរបស់ ខ្លួន។ ហនុមានបានហាមាត់បញ្ចេញរស្មីព្រះអាទិត្យទាំង៧ ដែលស្ថិតនៅក្នុងមាត់របស់ខ្លួន។ ហនុមានបានស្នើឱ្យព្រះរាមជួយដោះស្រាយរឿងពាលី និងសុគ្រីពដែលជាពូរបស់ខ្លួន។ ក្រោយមកព្រះរាម និងសុគ្រីពក៏បានចងមេត្រី នឹងគ្នាដោយសន្យាថា នឹងជួយគ្នាទៅវិញទៅមកពោល គឺព្រះរាម សម្លាប់ពាលីហើយសុគ្រីពរកកេណ្ឌទព័ស្វាថ្វាយព្រះរាម។ សុគ្រីពបានស្នើឱ្យព្រះរាមល្បងឫទ្ធានុភាពឱ្យខ្លួនមើលមុនពេលច្បាំងនឹងពាលី។ ព្រះរាមបានបាញ់សរអគ្គីវាសរំលាយសពទូភីជាផេះ ហើយបញ្ចូលទៅបាតសមុទ្រ បន្ទាប់មកយកសរព្រហ្មមាស បាញ់កំទេចដើមឈើ ដែលដុះលើខ្នងនាគតាំងពីកំណើតផែនដី។ ក្រោយមក ព្រះរាមក៏បញ្ជាឱ្យសុគ្រីពហៅពាលី ចេញច្បាំង។ ព្រះអង្គលបបាញ់ពាលីលើកទី១ មិនបានសម្រេច ព្រោះច្រឡំគ្នា។ ព្រះលក្សណ៍ ក៏បំពាក់កម្រងផ្កាឱ្យសុគ្រីព ហើយព្រះរាមក៏បាញ់ពាលីបាន ប៉ុន្តែមុននឹងស្លាប់ពាលីបានតិះដៀលព្រះរាមជាច្រើន។ នាងទេធីតាជាមហេសីពាលី បានចេញមកយំសោកលើសាកសព ពាលី លុះត្រាតែក្តៅក្រហាយដល់ព្រះឥន្ទៗ ក៏ឱ្យព្រលឹងរបស់ពាលីទៅចាប់កំណើត នៅឋានសួគ៌។ លុះបានសម្រេចបំណងហើយសុគ្រីពត្រូវបានព្រះរាមអភិសេកឱ្យសោយរាជ្យនៅ ខាស់ខិនបុរី។ ដោយសុគ្រីពមិនបានកេណ្ឌទ័ណ្ឌថ្វាយព្រះរាម ឱ្យទាន់ពេលវេលាព្រះរាមក៏កំហែង រករំលាយ ខាស់ខិនបុរី ទាំងមូលចោល។ ព្រះរាមក្រោយពីគំរាមកំហែង ធ្វើឲ្យសុគ្រីតមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង ហើយក៏កេណ្ឌទ័ពស្វាថ្វាយព្រះរាម។ សុគ្រីពបានទៅហៅហនុមាន ឯភ្នំកន្ទលីពន ហើយបញ្ជាឱ្យកាឡាខ្លួនប៉ុនម្រាមដៃ។ សុគ្រីព ដាក់ហនុមានក្នុងថង់សំពត់ យកទៅប្រគល់ថ្វាយព្រះរាម ព្រះរាមអស់សង្ឃឹម ព្រោះឃើញហនុមាន តូចពេក តែហនុមានក៏បញ្ចេញឫទ្ធានុភាព ឱ្យព្រះរាមឃើញភ្លាម។ លុះទ័ពស្វាជួបជុំគ្នាអស់ ហើយព្រះរាមត្រូវការរកអ្នកខ្លាំងពូកែម្នាក់ ទៅស៊ើបការណ៍នៅក្រុងលង្កា។ សុគ្រីពឆ្លើយថា ខ្លួនចាស់ហើយ បើគ្រាន់តែទៅឆាប់បាន តែវិលត្រឡប់មកវិញក្នុងពេលឆាប់មិនបាន។ ឯខុននន្ទ ឆ្លើយថាបើនឹងទៅត្រឡប់មកវិញបាន តែខ្លាចនាងវិកតាសី ដែលហាមាត់នៅចាំក្លោងទ្វារលង្កា បបូរមាត់លើដល់អាកាស ហើយបបូរមាត់ក្រោមដល់បាតាល។ បើសិនជានរណាម្នាក់ទៅលង្កា តែងតែវង្វេងស្លាប់ក្នុងពោះនាង។ ដូចនេះមានតែហនុមានទេ ដែលអាចធ្វើដំណើរទៅបាន។ មុននឹង ចេញទៅហនុមានបានសុំចិញ្ចៀនព្រះរាម ដើម្បីឱ្យនាងសីតាជឿជាក់ថា ខ្លួនជាសេនារបស់ ព្រះរាម។ ហនុមានហោះហួសលង្កា ទៅជួបមុនីឥសីដែលចង្អុលប្រាប់ពីលង្កា ហើយពួតបាយ ៣ដុំឱ្យហនុមានបរិភោគ។ ហនុមានស្មានថាតិចក៏ចំអកឱ្យឥសី ប៉ុន្តែបរិភោគបាយបីដុំនោះមិន អស់ក៏ខ្មាស់ឥសី ហើយហោះទៅជួបនាងវិកតាសី ចាំក្លោងទ្វារលង្កា។ ហនុមានមិនឱ្យវិកតាសីដឹងទេ ព្រោះខ្លាចសង្គ្រាមកើតឡើង នាំឱ្យខូចពេលសន្យាជាមួយព្រះរាម។ ហនុមាន ក៏បោះចិញ្ចៀនទៅលើអាកាសរួចចូលតាមមាត់នាងវិកតាសី មកចេញតាមត្រចៀក ដើម្បីទ្រចិញ្ចៀនវិញ។ ហនុមានបានទៅឃើញក្មួយក្រុងរាពណ៍ម្នាក់ ឈ្មោះ កាមពាលី ឃើញអតិកាយកម្ពស់មួយយោជន៍ ឃើញទេពកញ្ញាទាំងឡាយ ដែលក្រុងរាពណ៌លួចយកមក ឃើញឃ្លាំងក្រុងរាពណ៍ ឃើញក្រុងរាពណ៍កំពុងផ្ទុំជាមួយនាងមណ្ឌាគីរី។ ហនុមានបានចង់សក់អ្នកទាំងពីរ ជាប់គ្នាហើយសរសេរនៅមាត់ទ្វារថា បើចង់រួចត្រូវឱ្យនាងមណ្ឌាគីរីវាយក្បាលក្រុងរាពណ៍៣ ដង។ ហនុមានរកសីតាមិនឃើញសោះ ហើយក៏ទៅស៊ើបក្បែរពួកស្រីស្នំ ឮស្រីស្នំនិយាយពី ក្រុងរាពណ៍ដែលមានមហេសីច្រើនណាស់ ហើយនៅតែទៅលួចព្រះជាយារបស់ព្រះរាមដែល មានតែមួយអង្គគត់ ហើយក្រុងរាពណ៍យកទៅទុកក្នុងសួនអសោក។ ហនុមានមានចិត្តរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានដឹងព័ត៌មានអំពីទីតាំងនាងសីតា ដែលបានយកទៅឃុំទុកក្នុងសួនអសោក។ ប៉ុន្តែនាងសីតាមិនទទួលស្គាល់ ព្រោះនឹកស្មានថា ក្រុងរាពណ៍កាឡាខ្លួន។ ហនុមាននិទានរឿងប្រាប់នាងសីតាតាំងពីព្រះរាមសម្លាប់ពាលី និងចងស្ពានមេត្រីជាមួយសុគ្រីពហើយប្រើខ្លួនឱ្យមកស៊ើបការណ៍រកនាង។ នាងសីតាសួររកភស្តុតាង ហនុមានក៏ហុចចិញ្ចៀនថ្វាយនាង នាងក៏ប្រគល់ចិញ្ចៀនរបស់នាងមួយទៀតមក ឱ្យហនុមានទុកជាសាក្សីនៃការ ជួបគ្នា។ ក្រោយពេលលានាងសីតាមកវិញ ហនុមានក៏បានដើរបំផ្លាញក្រុងលង្កា ដោយបានសម្លាប់យក្សជាច្រើននាក់ដូចជា សហស្សកុមារ និងអតិកាយមេទ័ពយក្ស។ បន្ទាប់មកហនុមាន បានធ្វើ ឱ្យឥន្ទ្រជិតចាប់បាន ប៉ុន្តែសម្លាប់មិនបានសោះ។ ហនុមានក៏ប្រាប់យក្ស ឱ្យយកសំពត់ មករុំខ្លួនច្រើនជាន់ យកប្រេងមកចាក់ និងយកភ្លើងមកដុតទើបស្លាប់។ លុះដុតរួចហើយហនុមាន ក៏ហោះឡើងលើអាកាសទម្លាក់សំពត់នេះលើក្រុងលង្កាឆេះខ្ទេចខ្ទីរ រួចនាំដំណឹងនេះទៅទូលថ្វាយព្រះរាម។ ព្រះរាមត្រេកអរយ៉ាងខ្លាំង ព្រមទាំងឱ្យរង្វាន់ហនុមានយ៉ាងគាប់ចិត្ត។ ពេលដែលបានដំណឹងពីហនុមានហើយ ព្រះរាមក៏លើកទ័ពស្វាទៅលង្កា តែដោយទ័ពស្វាមានគ្នាតិចពេក ព្រះរាមក៏ឱ្យសុគ្រីពជួយរកស្តេចស្វាដែលមានឫទ្ធានុភាពមួយ ដើម្បីយកធ្វើជាមិត្តនៅពេលធ្វើសង្គ្រាម។ សុគ្រីពបានអួតសរសើរអំពី មហាជម្ពូ នៅព្រៃហេមពាន្តថាមានឫទ្ធានុភាពស្មើគ្នា នឹងក្រុងពាលី ហើយត្រូវជាមិត្តចាស់របស់ពាលីទៀត។ ព្រះរាមក៏បញ្ជូនឱ្យហនុមាន និងអង្គទ អោយនាំសារទៅចងសម្ព័ន្ធភាពជាមួយមហាជម្ពូ ដើម្បីសុំកងទ័ពជំនួយ។ ប៉ុន្តែហនុមានបានធ្វើកិរិយាព្រហើន កោងកាចដាក់មហាជម្ពូដូចជាពោលថា បើទៅដល់ថ្ងៃ ឱ្យលើកទ័ពថ្វាយព្រះរាមទាំងថ្ងៃ បើទៅដល់យប់អោយលើកទ័ពមកទាំងយប់។ មហាជម្ពូខឹង ក៏ឱ្យសេនាចាប់ស្វាទាំងពីរដាក់គុក ក្រោយមកពេលយប់ហនុមានក៏សណ្តំស្វាទាំងនោះ រួចក៏រត់ចេញមកក្រៅ។ ពេលចេញរួច ហនុមានបានលើកទាំងគ្រែមហាជម្ពូកំពុងផ្ទុំ ហោះនាំយកទៅថ្វាយព្រះរាម។ ព្រះរាម ដោយខ្លាចមហាជម្ពូ ដែលក្រលេកឆេះ ក៏បញ្ជាឱ្យហនុមានទៅសុំខ្ចីអាវព្រះនារាយណ៍ ដើម្បីគំរាមកំហែងមហាជម្ពូ ឱ្យខ្លាច។ មហាជម្ពូ បានសុខចិត្តចងស្ពានមេត្រីជាមួយព្រះរាម ប៉ុន្តែមិនព្រមធ្វើសហប្រតិបត្តិការខ្លួនឯងផ្ទាល់ទេ ក៏ឱ្យខុននីល និងខុននលជំនួសខ្លួន។ លុះបានទ័ពហើយ ព្រះរាមក៏ឱ្យទ័ពស្វាសង់ស្ពានទៅកោះលង្កា ដោយលើកដុំថ្មទម្លាក់ ទៅក្នុងសមុទ្រ។ ប៉ុន្តែមធ្យោបាយនេះមិនបានសម្រេច ដោយពួកនាង មណីមេខល្លា ជាទេពធិតារក្សាសមុទ្របានបបួលគ្នាពាំដុំថ្មនោះចេញ។ ពេលនោះសុគ្រីពធានាកាឡាខ្លួនឱ្យធំធ្វើជាស្ពាន រីឯអង្គទ វិញធានាផឹកទឹកសមុទ្រឱ្យរីង ប៉ុន្តែ ព្រះរាមពុំព្រម ក៏ប្រកាសគំរាមកំហែងនាងមណីមេខល្លា ដោយថ្លែងសរឱ្យទឹកសមុទ្រពុះ។ នាង មណីមេខល្លា ភិតភ័យក៏ធានាស្ថាបនាស្ពានមួយថ្វាយ ហើយព្រះរាមក៏លើកទ័ពស្វាទៅកោះលង្កា។ ព្រះរាមបានលើកទ័ពទៅដល់លង្កា ក្រុងរាពណ៍ក៏ទូងស្គរប្រមូលទ័ពរួចបញ្ជា ពិភេកឱ្យទាយពីជោគវាសនានគរលង្កា។ ពិភេកបានគន់គូរហើយ ក៏ស្នើក្រុងរាពណ៍ ឱ្យនាងសីតាទៅថ្វាយព្រះរាមវិញ។ ពិភេកបានប្រដូចរាពណ៍ទៅ នឹងក្អែកដែលពាំកែវពិទូរសូរ្យកាន្ត យកមកទុកឱ្យឆេះសម្បុក រួចប្រៀបធៀបទៅនឹងត្រីដែលស៊ីនុយ។ រាពណ៌ខឹងខ្លាំងណាស់ ក៏ដោះស្បែកជើងវាយក្បាលពិភេក ពិភេកក៏រត់ទៅសុំចុះចូលនឹងព្រះរាម។ មុនដំបូងព្រះរាមមិនទុកចិត្ត តែមហាជម្ពូហោរាបានទាយថាល្អ ព្រះរាមក៏យល់ព្រមទទួល។ ក្រុងរាពណ៍ខឹងនឹងពិភេកក៏មកគិតគូរនឹងនាងមណ្ឌាគីរី នាងក៏មានយោបល់ដូចពិភេកដែរ តែក្រុងរាពណ៍មិនព្រមស្តាប់ក៏ធ្វើសង្គ្រាមតាមល្បិចកលរបស់ខ្លួន។ ដោយប្រើល្បិចកល ដូចជាឱ្យយក្សឈ្មោះរុក្ខសេនទៅយាមព្រៃ ដើម្បីកុំឱ្យទ័ពស្វាបេះផ្លែឈើស៊ីបាន។ ចម្បាំង ក៏កើតមានឡើងរវាងទ័ព ស្វាដែលមានមេទ័ពឈ្មោះ រុក្ខរក្ស និងទ័ពយក្សដែលមានមេទ័ពឈ្មោះ រុក្ខសេន។ ទ័ពយក្សនិង ទ័ពស្វាស្លាប់អស់ ប៉ុន្តែមានយក្សមួយរត់រួចខ្លួន ហើយទៅប្រាប់ក្រុងរាពណ៍ថាហនុមានស្លាប់ ព្រោះច្រឡំរុក្ខរក្ស ស្មានថាហនុមាន។ ក្រុងរាពណ៍ត្រេកអរយ៉ាងខ្លាំង ក៏ឱ្យគេលើកឆ័ត្រជ័យពាសពេញអាកាស ដើម្បីឱ្យព្រះរាម ដកទ័ពតែព្រះរាមថ្លែងសរកម្ទេចឆត្រីទាំងនោះឱ្យខ្ទេចខ្ទីរអស់។ ក្រុងរាពណ៍ភ័យភិតក៏ប្រើល្បិចមួយទៀត ដោយយកនាងសីតាហោះឡើងទៅលើអាកាស ដើម្បីបញ្ឈឺចិត្តព្រះរាម។ តែ បានពិភេកប្រាប់ការពិតដល់ព្រះរាមៗក៏សូត្រមន្តឱ្យរាពណ៍ចុកពោះសន្លប់លើរាជរថ។ ព្រះរាមចាត់ឱ្យអង្គទ យកសារទៅថ្វាយក្រុងរាពណ៍ ដើម្បីធ្វើសង្គ្រាម ប៉ុន្តែទំនាស់រវាង អង្គទនិងយក្សក៏កើតមានឡើង ពីព្រោះពួកយក្សមានបំណងសម្លាប់អង្គទ។ នៅទីបំផុតអង្គទ ក៏ទះត្រូវក្រុងរាពណ៍មួយដៃសន្លប់ និងយកពេជ្រនៅលើក្បាលរាពណ៍រត់ យក្ស៤នាក់ទៅតាម តែត្រូវអង្គទវាយដាច់ក្បាល ព្រមទាំងនាំដំណឹងនេះទៅប្រាប់ព្រះរាម។ ក្រុរាពណ៍ក៏ចាត់កុម្ពកាណ៍ ឱ្យចេញច្បាំងនឹងព្រះរាមហើយកុម្ពកាណ៍ស្នើឱ្យក្រុងរាពណ៍ យកនាងសីតាទៅប្រគល់ថ្វាយព្រះរាមវិញ ដើម្បីកុំឱ្យមានសង្គ្រាមពិបាកដល់រាស្ត្រពីព្រោះរឿងរាវទាំងអស់នេះ កើតមកពីនាងសូរបនខាទៅចែចង់ប្រុសខុសច្បាប់ប៉ុណ្ណោះ។ ក្រុងរាពណ៍ក៏ចោទ កុម្ពកាណ៍ថាខ្លាចស្លាប់ កុម្ពកាណ៍ក៏ដាច់ចិត្តចេញច្បាំង។ នៅខ្សែទី ៩ នៃរឿងរាមកេរ្តិ៍ កុម្ពការណ៍បានប្រមូលកងទ័ពយក្សជាច្រើន ដើម្បីធ្វើសង្គ្រាមលើកដំបូងប្រឆាំងព្រះរាម។ ក្នុងរាត្រីនោះ ព្រះរាមមើលឃើញ ផ្កាយចម្លែកក៏ហៅឱ្យពិភេកមកទស្សន៍ទាយ។ ពិភេកបានទស្សន៍ទាយថា កុម្ពកាណ៍ នឹងប្រមូលកងទ័ពយក្សច្រើន ដើម្បីមកវាយឆ្មក់ព្រះរាម ។ ព្រះរាមក៏បញ្ជាឱ្យពិភេកទៅបញ្ចុះបញ្ចូលកុម្ពកាណ៍ឱ្យចូលទៅក្នុងទ័ពព្រះរាម ហើយ ព្រះអង្គនឹងឱ្យរង្វាន់ ព្រមទាំងបុណ្យសក្តិយ៉ាងធំ។ កុម្ពកាណ៍ បានអះអាងថា ទោះបីព្រះរាមមានឫទ្ធានុភាពខ្លាំងយ៉ាងណាក៏ដោយ ទោះបីក្រុងរាពណ៍ខុសយ៉ាងណាក៏ដោយ ក៏ខ្លួនពុំព្រមរស់ នៅក្រោមការត្រួតត្រារបស់ព្រះរាមដាច់ខាត។ សង្គ្រាមក៏កើតមានឡើង រវាងព្រះលក្សណ៍ និងកុម្ពកាណ៍បានយកមោង្គសក្តិចោលទៅ ព្រះលក្សណ៍ត្រូវជើងយ៉ាងធ្ងន់ រហូតដល់សន្លប់បាត់ស្មារតី ដំបៅក៏ដុះឫសចាក់ដល់ឋានបាតាល។ ព្រះរាមបានយំជាខ្លាំង ពេលឃើញព្រះលក្សណ៍សន្លប់ដោយរបួសធ្ងន់ ដោយព្រះអង្គមិនអាចធ្វើអ្វីសម្រាលការឈឺចាប់នោះបានឡើយ។ ពេលនោះពិភេកទទួលខ្លួនផ្សំថ្នាំ ដោយបញ្ជាឱ្យ ហនុមានទៅរកថ្នាំនៅព្រៃហេមពាន្ត ដូចជាឫស្សីវី កេសរបទុមាសង្ករណី ព្រមទាំងទឹកមូត្រគោ ឧសករាជ។ ហនុមានមិនស្គាល់ថ្នាំ ក៏លើកភ្នំទាំងមូលមកប្រគល់ឱ្យពិភេក ប៉ុន្តែនៅខ្វះថ្មបស់មួយដុំដែលស្ថិតនៅក្រោមក្បាលដំណេកក្រុងរាពណ៍។ ហនុមានបានទៅសណ្តំពួកយក្សយក ដុំថ្មនោះបានទៀត។ ប៉ុន្តែពិភេកបានបញ្ជាក់ថា បើព្រះអាទិត្យរះមកទាន់ ព្រះលក្សណ៍នៅតែក្ស័យដដែល ព្រោះថ្នាំផ្សំពុំទាន់។ ពេលដឹងថាព្រះលក្សណ៍នឹងបាត់បង់ជីវិតបើព្រះអាទិត្យរះមកទាន់ ហនុមានក៏បានឃាត់ដំណើរព្រះអាទិត្យ។ ព្រះអាទិត្យមិន យល់ព្រម ព្រោះខ្លាចខុសពេលវេលាមនុស្សលោក ហនុមានក៏វាយសេះព្រះអាទិត្យឱ្យរត់បាត់អស់។ ក្រោយមមក របួសព្រះលក្សណ៍បានជាសះស្បើយ ក៏ចេញទៅច្បាំងម្តងទៀត។ បន្ទាប់ពីព្យាបាលបានជាសះស្បើយ ព្រះលក្សណ៍បានចូលសង្គ្រាមវិញ ដោយក្តីកំហឹងនៃរបួសចាស់ ព្រះលក្សណ៍បានសម្លាប់កុម្ភកាណ៍បាន។ បន្ទាប់ពីការបរាជ័យរបស់កុម្ពកាណ៍ ក្រុងរាពណ៍បានបញ្ជាឱ្យឥន្ទ្រជិតចូលច្បាំងបន្ត។។ សង្គ្រាមបានកើតឡើងយ៉ាងយូរ ទីបំផុតឥន្ទ្រជិត ថ្លែងសរនាគបាល ចាប់ទ័ពស្វានិងព្រះលក្សណ៍ជាប់។ ព្រះរាមយំ សោកម្តងទៀត ព្រោះទ្រង់មិនអាចជួយព្រះលក្សណ៍បាន ហើយក៏កំហែងទេវតាស្ថានលើឱ្យ ជួយដោយប្រកាសថា ព្រះអង្គនឹងគ្រវែងធ្នូសរទៅស្ថានលើឱ្យឆេះខ្ទេចខ្ទីអស់ ប្រសិនបើព្រះលក្សណ៍សុគត។ ទេវតាភ័យតក់ស្លុត ក៏ទៅអង្វរព្រះព្រហ្មឱ្យលែងគ្រុឌពីទ្រុង ដើម្បីដេញនាគឥន្ទ្រជិត។ ក្រោយមក ព្រះលក្សណ៍ និងទព័ស្វា ក៏រួចពីគ្រោះថ្នាក់ ដោយការសត្វគ្រុឌដេញ។ ពេលដឹងថា ព្រះលក្សណ៍រួចជីវិតឡើងវិញ ក្រុងរាពណ៍ក៏ប្រើមធ្យោបាយផ្សេងទៀត។ គេភៀសខ្លួនឡើងលើកំពូលភ្នំស្លពិសនាគ ដើម្បីងាយសម្លាប់ទ័ពរបស់ព្រះរាម។ ពិភេកបានយកដំណឹងដ៏សំខាន់នេះទៅថ្វាយព្រះរាមយ៉ាងរហ័ស ដើម្បីឲ្យព្រះអង្គរៀបចំការពារ។ ព្រះរាមបានចាត់ឱ្យហនុមានទៅបំផ្លាញ មន្តអាគមរបស់ក្រុងរាពណ៍លុះត្រាតែសម្រេច។ ក្រុងរាពណ៍ខឹងខ្លាំងក៏ចាត់ឱ្យឥន្ទ្រជិត ចេញច្បាំងម្តងទៀត។ ឥន្ទ្រជិត បានកាឡាខ្លួនជាពពកក្នុងបំណងកុំឱ្យទ័ពព្រះរាមមើលទ័ពរបស់ខ្លួនឃើញ។ ក្នុងការប្រយុទ្ធដ៏សាហាវនោះ ទ័ពយក្សបានប្រើកម្លាំងវាយប្រហារទ័ពស្វាស្លាប់អស់ជាច្រើន។ ព្រះរាម ព្រះលក្សណ៍អស់សង្ឃឹម ព្រោះមើលទ័ពយក្សមិនឃើញសោះ ក៏បន់ស្រន់ទេវតាសុំឱ្យមើលទ័ពសត្រូវឃើញ។ ការបន់ស្រន់បានសម្រេច ហើយព្រះលក្សណ៍ក៏ថ្លែងសរសម្លាប់ឥន្ទ្រជិតក្នុងពេលនោះទៅ។ លុះដឹងថាឥន្ទ្រជិតស្លាប់ ក្រុងរាពណ៍ក៏អង្គុយយំអស់ពេលយ៉ាងយូរ រួចក៏សម្រេចចិត្ត យកនាងសីតាទៅប្រហាជីវិត ប៉ុន្តែមានមន្ត្រីយក្សម្នាក់ឈ្មោះ រុក្ខសៈឃាត់ទាន់។ ក្នុងនោះក៏អះអាងថាទំនៀមទម្លាប់មិនអនុញ្ញាត្តិឱ្យសម្លាប់មនុស្សឥតទោសយ៉ាងនេះទេ។ ក្រុងរាពណ៍យល់ព្រម ហើយក៏បញ្ជាឱ្យកូនទាំង១០របស់ខ្លួនចេញច្បាំងម្តងមួយៗលុះត្រាតែស្លាប់អស់គ្មានសល់។ ក្រុងរាពណ៍វិលវល់ អស់សង្ឃឹមក៏ទៅចងស្ពានមេត្រីជាមួយមិត្តម្នាក់ឈ្មោះ មូលផល័ម ឱ្យមកជួយច្បាំងបន្តទៀត។ នៅថ្ងៃមួយ ក្នុងពេលដែលព្រះរាមនិងព្រះលក្សណ៍យាងចេញទៅក្រសាលព្រៃ នាង សីតានៅក្នុងវាំងអផ្សុកពេកក៏នាំភីលៀងទៅស្រង់ទឹក។ បន្ទាប់មក សីតាបានគូររូបក្រុងរាពណ៍ ហើយលុបវិញមិនជ្រះសោះឡើយ ដោយសារចាញ់បោកយក្ខិនីម្នាក់ឈ្មោះ អាតុល័យ ដែលត្រូវជាប្អូនក្រុងរាពណ៍ដែលតាមមកសងសឹក។ នៅពេលព្រះរាមវិលមកវិញ ព្រះនាងភ័យស្លន់ស្លោក៏យកក្តារគំនូរទៅលាក់ក្រោមក្រឡាបន្ទំរបស់ស្វាមី។ ព្រះរាមក្តៅក្រហាយផ្ទុំមិនលក់ដេញកាប់គេឯងពេញក្នុងរាជវាំង។ លុះព្រះលក្សណ៍រកឃើញក្តារគំនូរនោះហើយ នាងសីតាក៏សារភាពការពិតនោះថ្វាយព្រះរាម។ ព្រះរាមជេរប្រមាថព្រះនាងយ៉ាងខ្លាំង ហើយក៏បញ្ជាឱ្យព្រះលក្សណ៍យកនាងសីតាទៅសម្លាប់ទាំងរាត្រី។ ព្រះលក្សណ៍យល់ថានាងសីតាល្អបរិសុទ្ធ ពុំហ៊ានសម្លាប់ព្រះនាងឡើយ ហើយសុំឱ្យព្រះនាងចេញឱ្យផុតទៅ តែនាងសីតាពោលពាក្យគំរោះគំរើយ ដើម្បីបញ្ឈឺចិត្តឱ្យព្រះលក្សណ៍ខឹងឆាប់សម្លាប់នាង។ ព្រះលក្សណ៍លើកព្រះខ័នបម្រុងនឹងសម្លាប់ព្រះនាងពីរដង ប៉ុន្តែដាក់ចុះមកវិញ។ នៅលើទីបីព្រះលក្សណ៍ធ្មេចភ្នែក លើកព្រះខ័នកាប់នាងសីតាទាល់តែសន្លប់ខ្លួនឯង។ ប៉ុន្តែនាងសីតាពុំស្លាប់ ព្រោះព្រះខ័នរបស់ព្រះលក្សណ៍ក្លាយទៅជាកម្រងផ្កាដោយសារ តែសច្ចៈធម៌របស់នាងជួយ។ ពេលដែលព្រះលក្សណ៍លានាងសីតា ត្រឡប់មកវិញព្រះឥន្ទ្របានបណ្តាលឱ្យកើតជាសត្វទ្រាយមួយដេកស្លាប់នៅក្បែរផ្លូវ ដើម្បីឱ្យព្រះអង្គវះយកថ្លើមមកថ្វាយព្រះរាមឱ្យបានមុនថ្ងៃរះ។ ព្រះរាមបានត្មះតិលដៀលនាងសីតាម្តងទៀត នៅពេលឃើញថ្លើមសត្វទ្រាយនេះ ។ ក្រោយពីព្រះលក្សណ៍មិនសម្លាប់ នាងសីតាក៏បានដើរកាត់ព្រៃដោយក្តីភ័យខ្លាចតែម្នាក់ឯង។ ពេលនោះព្រះឥន្ទ្របានកាឡាខ្លួនជាមហិង្សាមកនាំព្រះនាងទៅកាន់អាស្រមឥសី «វជ្ជប្រិត» ដោយសុវត្ថិភាព។ លុះគម្រប់ទសមាសនាងបានប្រសូត្របុត្រក្រោមអាស្រមរបស់ឥសីវជ្ជប្រិត មានមុនីព្រះឥន្ទ្រ ប្រពន្ធព្រះឥន្ទ្រទាំងបួនអង្គ ហើយនិងបរិពារដ៏ច្រើនទៀត។ ថ្ងៃមួយនាងសីតាទៅកំពង់ទឹកឃើញស្វាញីពរកូនជាប់នឹងខ្លួនយល់ថាវាការប្រសើរ ក៏វិលមកយកបុត្រទៅជាមួយដោយពុំឱ្យឥសីដឹង។ ឥសីបើកភ្នែកឡើងពុំឃើញចៅភ័យណាស់ ក៏រៀបចំជបក្មេងមួយទៀតឱ្យដូចរាជកុមារមុន។ លុះនាងសីតាពរកូនត្រឡប់មកវិញ ឥសីអរផង ភ័យផងក៏តាំងស្តីបន្ទោសនាងយ៉ាងខ្លាំង។ ឥសីបម្រុងលុបរូបកុមារជប់ចោល ប៉ុន្តែនាងសីតាសូមឱ្យលោកជប់ឡើងវិញដើម្បីបានជាគូ នឹងកូននាង។ កុមារជបនេះ ឈ្មោះ«ជប្បលក្សណ៍» ហើយបុត្របង្កើតរបស់នាងឈ្មោះ «រាមលក្សណ៍»។ អាយុបាន១០ឆ្នាំ រាជកុមារចេះសិល្ប៍មន្តយ៉ាងស្ទាត់ជំនាញបានលាគ្រូអាចារ្យ និងមាតាទៅក្រសាលព្រៃ។ រាមលក្សណ៍បានថ្លែងសរកម្ទេចដើមរាំងមួយដើមដើម្បីសាកល្បងឬទ្ធិមើល។ ការថ្លែងសរនេះបានធ្វើឱ្យពួកទេវៈរំជើបរំជួលគ្រប់ទិសទីធ្វើឱ្យឥសីពេញចិត្ត ហើយនិងធ្វើឱ្យនាងសីតាសរសើរបុត្រពូកែដូចព្រះរាមជាបិតារបស់ទ្រង់ដែរ។ ក្រោយមកពេលនោះ រាជកុមារក៏បានដឹងជីវប្រវត្តិមាតារបសើខ្លួនមួយចប់។ សូរស័ព្ទរបស់រាជកុមារ បានធ្វើឱ្យអ្នកស្រុកព្ធយុធ្យា និងព្រះរាមភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ព្រះរាមឱ្យហោរាទស្សន៍ទាយ ហោរាទស្សន៍ទូលថា មានអ្នកមានឫទ្ធិមកល្បងសិល្ប៍ប៉ុណ្ណោះទេ។ ប៉ុន្តែសុំឱ្យព្រះរាមតែង រាជសារភ្ជាប់ទៅនឹងកសេះហើយ និងឱ្យហនុមានដើរចាំឃ្លាំចាំមើលពីក្រោយផង។ ឯសេចក្តីក្នុងសារនោះមានជាអាទិថា« បើនរណាពុំថ្វាយបង្គំសេះព្រះរាមទេនោះត្រូវចាប់យកទៅធ្វើទោស»។ ព្រះរាមធ្វើតាមហោរ ដោយឱ្យហនុមានឃ្លាំតាមពីក្រោយសេះ ហើយឱ្យព្រះភិរុត ព្រះសុត្រុតលើកទ័ពតាមពីក្រោយហនុមានថែមទៀត។ ប៉ុន្តែមុននឹងធ្វើដំណើរចេញទៅ ព្រះរាមបានប្រទានក្រោះទៅព្រះអនុជមួយ ម្នាក់ៗទុកការពារខ្លួន។ មុននឹងធ្វើដំណើរទៅព្រៃម្តងទៀតនេះ រាជកុមារត្រូវមាតាហាមឃាត់យ៉ាងខ្លាំង ដោយនាងភ័យខ្លាចពីផលវិបាកនៃការថ្លែងសរពីថ្ងៃមុនផង ហើយនិងអំពីការពុំទាន់ចេះធ្វើសង្គ្រាម របស់ក្មេងទាំងពីរនាក់ផង។ រាជកុមារឃើញសាររបស់ព្រះរាម ក៏ចាប់ជិះលេងដោយយល់ថា បើម្ចាស់គេមកសុំនឹងឱ្យគេវិញ។ ពេលនោះហនុមានបានស្ទុះមកចាប់រាជកុមារ ប៉ុន្តែត្រូវរាជកុមារវាយវាត់នឹងធ្នូសរដួលសន្លប់ទៅលើព្រះធរណី។ លុះត្រូវព្រះពាយ ហនុមានដឹងខ្លួនឡើងវិញ ហើយបានកាឡាខ្លួនជាកូនស្វាព្រៃតូចមួយចូលទៅល្បងលួងលោមបញ្ឆោតចាប់ក្មេងទាំងពីរតែម្តង។ រាជកុមារបានវាយវាត់ហនុមាននឹងធ្នូសរសន្លប់ម្តងទៀតនិងបោចវល្លិ៍តូចមួយចងស្លាបសេក ហើយបានយកឈើមកសាក់មុខ និងបញ្ជូនទៅអោយព្រះរាមជួយស្រាយចំណងចេញ។ ហនុមានខំរើបម្រះខ្លួនឯងយ៉ាងណាក៏ពុំរួចឱ្យព្រះភិរុត ព្រះសុត្រុតជួយស្រាយទៀតក៏ស្រាយពុំរួចដែរ។ ហនុមានខំដើរទាំងក្តីវេទនានិងអៀនខ្មាសតាមដងព្រៃឆ្ពោះ ទៅឱ្យព្រះរាមជួយស្រាយចំណងនៅចំពោះមុខមន្ត្រីធំៗ។ ព្រះរាមស្រាយចំណងពីសេនា រួចហើយក៏ប្រើហនុមានឱ្យនាំព្រះភិរុត ព្រះសុត្រុតចូលច្បាំងចាប់កុមារ។ ដំបូងឡើងរាជកុមារមានជ័យជំនះ ទាំងខាងវាចា ទាំងខាងឫទ្ធានុភាព ហើយព្រះភិរុតនិងព្រះសុត្រុតបានដួលសន្លប់ដោយត្រូវសរ។ ពលស្វាត្រូវជាប់ចំណង ហើយហនុមានត្រូវកុមារវាយសន្លប់ជាលើកទីបី ។ ទីបំផុតព្រះភិរុតនិងព្រះសុត្រុតដឹងខ្លួនឡើងវិញ ដោយអំណាចក្រោសព្រះរាម ហើយបានថ្លែងសរទៅត្រូវរាមលក្សណ៍ដួលសន្លប់។ ភ្លាមៗនោះ ហនុមានបានស្ទុះទៅចាប់អូសនាំក្មេងនេះដើម្បីទៅថ្វាយព្រះរាម។ បន្ទាប់ពីការប្រយុទ្ធយ៉ាងខ្លាំង និងរាមលក្សណ៍ត្រូវហនុមានចាប់ ជប្បលក្សណ៍បានដឹងហើយក៏បានរត់រួចខ្លួនបាត់ទៅ។ ព្រះរាមចាត់ឱ្យសេនាចងរាជកុមារបណ្តើរអាក្រោសនៅជុំវិញរាជធានី ហើយឱ្យយកទៅឃុំឃាំងទុកសម្លាប់ក្នុងរយះបីថ្ងៃទៀត។ ពេលនោះមិនត្រឹម តែប្រជាពលរដ្ឋក្នុងព្ធយុធ្យាប៉ុណ្ណោះទេដែលយំអាណិតរាជកុមារ សូម្បីតែទេវៈរក្សារាជធានីក៏ជួយអាណិត ហើយចុះមកជួយកុមារឱ្យបានធូស្រាលអំពីទុក្ខសោកដែរ។ ជប្បលក្សណ៍ក៏បានយកដំណឹងដ៏ក្រៀមក្រំនេះ ទៅថ្វាយព្រះមាតា ធ្វើឱ្យព្រះនាងសីតាសោយសោកទាល់តែសន្លប់។ ប៉ុន្តែឥសីបានជួយធ្វើឱ្យនាងដឹងខ្លួន ហើយជួយទស្សន៍ទាយឱ្យនាងមានសង្ឃឹមឡើងវិញ។ ជប្បលក្សណ៍បានយកចិញ្ចៀន ព្រះមាតាមួយវង់ជាប់នឹងខ្លួន ដើម្បីតាមទៅរកព្រះជេដ្ឋា។ លុះទៅដល់ជិតក្រុងឰយធ្យា ជប្បលក្សណ៍ ឮអ្នកស្រុកជំនុំគ្នាថាបងត្រូវស្លាប់នៅថ្ងៃស្អែកក៏តាំងពួនយំនៅក្នុងព្រៃអធិដ្ឋានឱ្យទេវៈជួយ។ ព្រះឥន្ទ្រទ្រង់បានចាត់ នាងទេពរម្តាឱ្យមកជួយរាជកុមារ រាមលក្សណ៍។ ទេពអប្សរនេះ បានមកជួបជប្បលក្សណ៍ ជប្បលក្សណ៍ក៏បានលបលួច ផ្ញើចិញ្ចៀនទៅព្រះជេដ្ឋានៅក្នុងក្អមទឹកដែលនាងធ្វើជាទូលទៅឱ្យអ្នកទោស។ ដោយពិធីដងទឹកនេះ ហើយនិងមាយាស្រីផង នាងទេពរម្ភាអាចចូលទៅរំដោះរាមលក្សណ៍អំពីទីឃុំឃាំង បានមកវិញជួបជុំបងប្អូនដោយសុវត្ថិភាព។ ក្មេងទាំងពីរ បានជួបសំណេះសំណាលគ្នា ហើយបានស្រុះស្រួលគ្នាទៅរង់ចាំដំណើរមកដល់របស់ព្រះរាមនៅក្នុងព្រៃមួយ។ បន្ទាប់ពីចាប់ពួកអ្នកយាមទ្វារ ទៅឃុំឃាំងរួចហើយព្រះរាមបាននាំចតុរង្គទៅតាមចាប់រាជកុមារ។ ព្រះរាមបានទៅជួបក្មេងទាំងពីរបានដូចបំណង ហើយបានសរសើរពីលំអនិងឫទ្ធានុភាពកុមារ រួចក៏ថ្លែងសរបង្កសង្គ្រាមឡើងមួយរំពេច ប៉ុន្តែសង្គ្រាមមិនចាញ់មិនឈ្នះឡើយ។ ព្រះរាជកុមារខឹងខ្លាំងណាស់ ក៏ថ្លែងសរបម្រុងផ្តាច់ជីវិតក្សត្រទាំងបួនអង្គចោល។ ប៉ុន្តែការថ្លែងសររបស់ព្រះរាជកុមារ ក៏បានប្រែក្លាយទៅជាកម្រងផ្កាទៅវិញ។ ដោយឃើញហេតុអស្ចារ្យនេះ ព្រះរាមក៏អធិដ្ឋានបានត្រឹមត្រូវហើយក៏ថ្លែងសរទៀត តែសររបស់ព្រះរាមក្លាយជាអាហារសម្រាប់កុមារសោយទៅវិញ។ ព្រះរាមសួររាជកុមារទើបបានដឹងថា ជាបុត្ររបស់នាងសីតារួចសួរព្រះលក្សណ៍ ទើបដឹងថានាងពុំទាន់ស្លាប់ ក៏នាំអនុជចុះពីរាជរថទៅសុំឱ្យបុត្រព្រមទទួលស្គាល់និងនាំព្រះអង្គទៅជួប នាងសីតា។ ប៉ុន្តែរាជកុមារបាននិយាយបញ្ឈឺចិត្ត ដោយបដិសេធពុំព្រមស្គាល់ឪពុក ហើយក៏ដឹកដៃគ្នារត់ទៅរកព្រះមាតា។ ពេលនោះ ព្រះរាមក៏បានបញ្ជានាំទ័ពរត់តាមពីក្រោយព្រះរាជកុមារទាំងសោកសៅ។ កុមារទាំងពីរ បានយកដំណឹងនេះទៅថ្វាយព្រះមាតា ជាហេតុនាំឱ្យនាងសោយសោកខ្សឹកខ្សួលយ៉ាងខ្លាំង ដោយអាណិតបុត្រផងនិងខឹងចំពោះព្រះរាមផង ។ ព្រះរាមនៅក្រៅអាស្រម ឮមហេសីសោយសោកកើតទុក្ខ ក៏ស្រែកសុំឱ្យនាងបើកទ្វារ ព្រះអង្គក៏បានចូលទៅសុំទោសផ្ទាល់។ ប៉ុន្តែនាងសីតាបានបដិសេធ មិនបានយាងចេញទេ តែបានពឹងឱ្យឥសីចេញមកទទួលជំនួស។ ព្រះរាមបានបញ្ជាក់ពីបំណងល្អរបស់ព្រះអង្គប្រាប់ឥសី ហើយបានសួរតាបសនេះពីរឿងបុត្រទាំងពីររបស់ នាងសីតា។ លុះបានដឹងការពិត ហើយព្រះរាមបានពឹងឱ្យតាឥសីជួយជាអាជ្ញាកណ្តាល។ ទោះបីឥសីបានអូសទាញលួងលោមហើយព្រះរាមបានប្រកាសប្រាប់ថាព្រះអង្គខុសហើយជាច្រើនលើកច្រើនសារក៏ដោយក៏នាងសីតាពុំព្រមភ្លេចរឿងចាស់បានដែរ។ ទីបំផុតសីតាអនុញ្ញាតឱ្យ ព្រះរាមជួបត្រឹមព្រះភក្ត្រនិងពាក្យសំដីខ្លះៗតែប៉ុណ្ណោះ។ នាងសីតាបញ្ឈឺចិត្តព្រះរាម ដោយបញ្ជាក់ថាកាលពីមុនព្រះអង្គដឹងថានាងស្មោះត្រង់ តាមរយៈហនុមានទៅស៊ើបការនិងតាមវិធីឱ្យនាងលុយភ្លើងម្តេចនៅតែព្រះអង្គចង់សម្លាប់នាងទៀត។ ឥឡូវនេះនាងមកនៅក្នុងព្រៃតែងជួបយក្សាជួបព្រានព្រៃផងនោះព្រះអង្គរឹតតែប្រច័ណ្ឌ និងយកទោសនាងខ្លាំងលើសមុនទៅទៀត។ ព្រះរាមសុំឱ្យព្រះនាងយកព្រះខ័នមកកាត់កព្រះអង្គចោលបើពុំអាណិតទេ។ ប៉ុន្តែនាងសីតាតបថា «បពិត្រពាក្យនេះពីរោះ ផ្អែមល្ហែម ឈ្ងុយឆ្ងាញ់ ចំណីឆីហើយឈឺពោះមិនខាន»។ ព្រះរាមដឹងថា យកជ័យជម្នះលើពាក្យសត្យរបស់នាងពុំបាន ក៏រកមធ្យោបាយសុំបុត្រដើម្បីឱ្យនាងសីតាទៅតាម។ ទោះជាយ៉ាងណាក៏ដោយ នាងសីតាក៏នៅមានអារម្មណ៍ឈឺចិត្ត ចំពោះការសង្ស័យ និងមិនទុកចិត្តរបស់ព្រះអង្គកាលពីមុន។ ពេលនោះ ព្រះរាមក៏បានយំសោកចង់សម្លាប់ខ្លួននៅនឹងមុខរបស់នាងសីតាទីនោះទៀតផង។ សីតាខ្លាចប្តីស្លាប់ ក៏ហៅបុត្រមកប្រគល់ឱ្យព្រះរាមនៅពេលនោះទៅ។ ព្រះរាមនាំបុត្រទៅជួបនឹងព្រះអនុជទាំងបីអង្គ ព្រមទាំងហនុមាននិងសេនាទាំងអស់នៅក្រៅអាស្រម។ គ្រានោះ អ្នកទាំងអស់គ្នាបានសុំទោសគ្នាទៅវិញទៅមក ព្រោះកាលពីមុនបានយល់ច្រឡំ នឹងបានប្រយុទ្ធគ្នាទៀតផង។ ព្រះរាមបានចូលទៅនគរវិញ ហើយបាននាំបុត្រទាំងពីរទៅថ្វាយបង្គំមាតាទាំងបីអង្គ។ ពេលនោះជីដូននិងចៅបានស្គាល់គ្នា ហើយបានសំណេះសំណាលគ្នាពីរឿងអតីតកាល ។ ព្រះរាមបានចាត់សុមន្តីមន្ត្រីឱ្យជ្រើសរើសរកកុមារីអាយុ១០ឆ្នាំ មានរូបឆោមល្អត្រកូលខ្ពស់មកធ្វើជាភីលៀងក្មេងទាំងពីរ។ ពេលបានជួបជាមួយបុត្រនៅឯនគរវិញ ព្រះរាមបានចាត់ចែងជប់លៀងបុត្រយ៉ាងមហោឡារិក។ យប់មួយព្រះរាជកុមារយំរលឹកមាតាព្រះរាមក៏រលឹកដែរហើយក៏ចូលទៅលួងលោមបុត្រទាំងពីរ។ លុះព្រឹកឡើងព្រះរាម ឱ្យសេនានិងភីលៀងដង្ហែកុមារទៅជួបម្តាយប៉ុន្តែមុននឹងចេញ ដំណើរទៅព្រះអង្គប្រាប់បុត្រ ឱ្យជួយអង្វរនាងសីតាព្រមវិលចូលរាំងវិញ។ បើព្រះនាងមិនព្រម ព្រះអង្គនឹងសុគតនៅថ្ងៃណាមួយ ហើយបើនិយាយដូច្នេះហើយនៅតែមិនព្រម ទើបទ្រង់ឱ្យភីលៀងនៅបម្រើនាងនៅទីនោះ។ ព្រះរាជកុមារបាននាំភីលៀងទៅជួបមាតាតាមដូចបំណងរបស់ព្រះបិតា។ គ្រាន់តែឃើញម្ដាយកូនភ្លាម ពេលនោះម្តាយនិងកូនយំរលឹកគ្នាយ៉ាងខ្លាំងជាពន់ពេក។ ចំណែកឯភីលៀងដែលធ្លាប់ដង្ហែរនាងសីតាទៅក្រសាលទឹកពីមុនមកនោះក៏យំរៀបរាប់ដែរ។ សីតាបានបញ្ជាក់ថារឿងទាំងអស់ដែលបានកើតឡើង នេះសុទ្ធតែជាកម្មរបស់នាងទេ។ រាជកុមារបានសុំអង្វរឱ្យមាតាវិលមកនគរវិញតាមការអង្វេររបស់បិតា។ ប៉ុន្តែនាងសីតាបដិសេធហើយថាទាល់តែព្រះរាមសុគតទៅ ទើបព្រះនាងចូលទៅថ្វាយបង្គំសពតែម្តង។ ព្រះរាជកុមារសុំថ្វាយភីលៀងទុក ឱ្យនៅបម្រើព្រះនាងតទៅទៀតតាមបណ្ដាំបិតា។ ប៉ុន្តែសីតា បានបដិសេធទៀតព្រោះនាងរស់នៅ១០ឆ្នាំមកគ្មានភីលៀងទេ។ ក្មេងទាំងពីរអស់ក្តីសង្ឃឹម និងអាណិតបិតាផង និងមាតាផងក៏សោយសោកទាល់តែសន្លប់។ ព្រះនាងសីតា ក៏លួងលោមបុត្រ រហូតទាល់តែព្រមទៅជាមួយបុត្រ។ ដោយដឹងថានាងសីតាយល់ព្រមវិលមកវិញ លុះត្រាតែព្រះអង្គសុគតនោះព្រះរាមក៏ហៅព្រះអនុជនិងសេនាជំនិតៗមកជុំនុំការ។ ពេលនោះ ហនុមាន បាននិម្មិតកោដ្ឋមាសដ៏ធំមួយសម្រាប់ប្រើកុលល្បិច។ ពួកស្នំជំនិតៗ បានរៀបចំខ្លួនបម្រុងនឹងធ្វើជាយំយាមរាជកុមារទាំងពីរត្រូវគេ នាំយកទៅឆ្ងាយកិច្ចការក្នុងនគរនៅមានដំណើរការធម្មតា ព្រះរាមដើរលបៗ ទៅពួននៅក្បែរកោដ្ឋមាស។ ហនុមានទៅទួលនាងសីតា ដោយកុហកថាតាំងពីបានជួបព្រះនាងមកព្រះរាមកើតទុក្ខអត់បាយរហូតដល់ស្គមខ្លួន។ លុះដឹងថា ព្រះនាងដាច់អាល័យហើយ ព្រះអង្គសោយសោកលុះត្រាសុគត។ សីតាឮដូច្នេះ ក៏សោយសោកអាណិតស្ទើរសន្លប់បាត់ស្មារតី។ ឥសីបន្ទោសនាង ហើយក៏បង្ខំឱ្យនាងវិលចូលមកព្រះនគរវិញ។ ពួកស្នំទាំងឡាយឃើញនាងសីតាស្គមខុសធម្មតាក៏នាំគ្នាយំអាណិតព្រះនាង។ នាងសីតានឹកស្នាថាពួកស្នំនេះយំកំដរសពព្រះរាមក៏ក្តុកក្តួលអូលក្នុងចិត្ត ហើយគក់ទ្រូងននៀលទាល់តែសន្លប់។ ជាឱកាសល្អរបស់ព្រះរាម ក៏យាងចេញពីទីកំបាំងមកចាប់នាងប្រកងបី។ នាងសីតាដឹងខ្លួនឡើងវិញក៏ស្តីបន្ទោសព្រះរាមថាជាក្សត្រឥតខ្មាស ហើយស្ទុះរត់ចេញទៅ។ ព្រះរាមខំរត់ចេញតាមចាប់នាងក្នុងបរិវេណព្រះមេរុពុំបានក៏ស្រែកហៅអនុជ និងហនុមានឱ្យជួយស្នាក់ចាប់។ សីតាបានឧទ្ទិសសុំឱ្យតេជះពាក្យសត្យរបស់នាងជួយ។ ពេលនោះ ព្រះធរណីក៏បើកផ្លូវបញ្ជូននាងទៅដល់ឋានភុជង្គនាគ។ ស្តេចនាគឈ្មោះ«ភិរុណ»និងមហេសី ឈ្មោះ «រតនាទេវី» បានយកសីតាទៅតម្កល់ទុកដូចជាព្រះមាតា។ ព្រះរាមប្រើហនុមាន ឱ្យតាមទៅស៊ើបរកនាងសីតានៅឋានភុជុង្គនាគ។ ហនុមានត្រូវនាងសីតាជេរគំរោះគំរើយបណ្តេញឱ្យត្រឡប់មកវិញ។ ព្រះរាមទាល់តម្រិះក៏សរសេរអក្ខរាភ្ជាប់នឹងមុខសរ ហើយថ្លែងទៅនាងសីតានៅឋានបាតាល។